បង្អែមបាយដំណើបទុរេន ជាបង្អែមដែលមានរសជាតិឆ្ងាញ់ រសជាតិចេញពីផ្លែទុរេន។ គ្រឿងផ្សំមានដូចជា អង្ករដំណើប ២១០ក្រាម សាច់ទុរេន ទឹកខ្ទិះដូងកន្លះលីត្រ ស្ករស ៣ស្លាបព្រាកាហ្វេ អំបិល ១ភាគ៤ស្លាបព្រាកាហ្វេ និងស្លឹកតើយ ៦សន្លឹក។ ការធ្វើបាយដំណើបទុរេន ជាដំបូងត្រាំអង្ករដំណើប៤ម៉ោងរួចដាក់ក្នុងស្បៃលាយជាមួយស្លឹកតើយដើម្បីចំហុយ។ មុននឹងចំហុយត្រូវដាំទឹកឱ្យពុះជាមុនសិន រួចដាក់ចំហុយតែម្ដងរយៈពេល៣០នាទីឬរហូតដល់ឆ្អិនល្អ។ ជំហានបន្ទាប់យើងត្រូវធ្វើទឹកទុរេន ចាក់ខ្ទិះដូងចូល រួចដាក់ថែមស្លឹកតើយ៣សន្លឹក និងផ្លែទុរេន ជាមួយនឹងភ្លើងល្មម។ បន្ទាប់មក បន្ថយភ្លើងបន្តិច ដាក់ស្ករចូលក្នុងខ្ទិះដូង ដាក់អំបិលនិងម្សៅឆា រួចកូរបណ្តើរជៀសវាងកកដុំៗ។ ជាចុងក្រោយ យកបាយក្នុងចានរួចដាក់ទឹកទុរេនចូល ដោយថែមជាមួយខ្ទិះដូងពីលើជាការស្រេច។